ផ្នែកកណ្ដាលនៃប្រទេសកម្ពុជាត្រូវបានគ្របដណ្ដប់ដោយតំបន់ទំនាបដ៏ធំល្វឹងល្វើយមួយ ដែលដើរតួនាទីជាបេះដូងភូមិសាស្ត្រ សេដ្ឋកិច្ច និងប្រជាសាស្ត្ររបស់ប្រទេស។ ទំនាបនេះមានរយៈកម្ពស់មធ្យម និងមានចំណោតខ្សោយបន្តិចម្ដងៗពីជើងទៅត្បូង។ វាសណ្ដូកបន្តពីទំនាបថៃ ចាប់ពីទិសពាយ័ព្យទៅទិសអាគ្នេយ៍ រហូតដល់ព្រំដែនប្រទេសវៀតណាមភាគខាងត្បូង។ តំបន់ទំនាបកណ្ដាលនេះគ្របដណ្ដប់លើទំហំប្រមាណ ១/៣ នៃផ្ទៃប្រទេសសរុប ដោយមានរាងរៅវនៅកណ្ដាល និងរីកធំឡើងៗនៅពេលសំដៅទៅទិសខាងត្បូង។ ដីនៅតំបន់ទំនាបកណ្ដាលនេះមានលក្ខណៈពិសេស ដោយជាល្បាប់ចាស់នៅត្រង់ជាយខាងក្រៅ និងជាល្បាប់ថ្មីនៅត្រង់តំបន់ក្បែរផ្លូវទឹក។ វានៅក្នុងភូមិភាគទំនាបកណ្ដាលនេះហើយ ដែលមានបណ្ដុំប្រជាជនយ៉ាងកុះករ និងជាមជ្ឈមណ្ឌលនៃសកម្មភាពសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសកម្ពុជា។ គេបានបែងចែកតំបន់ទំនាបកណ្ដាលនេះជាពីរផ្នែកធំៗ គឺ ទំនាបបឹង និង ទំនាបទន្លេបួនមុខ។ ចំពោះ ទំនាបបឹង គឺជាតំបន់ទំនាបដែលស្ថិតនៅជុំវិញបឹងទន្លេសាបដ៏ធំ។ វាមានព្រំប្រទល់ខាងជើងទល់នឹងខ្ពង់រាបខាងជើង ដែលមានរយៈកម្ពស់ពី ២៥ ទៅ ២០០ ម៉ែត្រ និងខាងត្បូងទល់នឹងតំបន់កូនភ្នំដែលនៅតាមជើងជួរភ្នំក្រវាញ។ ទំនាបនេះមានចំណោតមិនទៀងទាត់ឡើយ ដោយគេសង្កេតឃើញមានចំណោតខ្លាំងពីសៀមរាបទៅពោធិ៍សាត់ ជាងពីបាត់ដំបងទៅកំពង់ធំ។ ចំណែកឯទទឹងទំនាបក៏មិនទៀងទាត់ដែរ ក្នុងចំណោមផ្ទៃទំនាបបឹងទាំងមូល មានផ្ទៃរាបដ៏ធំទូលាយពីរកន្លែង គឺមួយនៅខាងលិច ដែលមានប្រវែងទទឹងមធ្យម ៨០ គីឡូម៉ែត្រ គ្របដណ្ដប់លើបាត់ដំបង ស្រុកក្រឡាញ់ និងស្រុកពួក ខេត្តសៀមរាប និងមួយទៀតនៅខាងកើត ដែលមានប្រវែងទទឹងមធ្យម ៦០ គីឡូម៉ែត្រ គ្របដណ្ដប់លើកំពង់ធំ និងស្រុកជីក្រែង ខេត្តសៀមរាប។ ក្រៅពីតំបន់ធំៗទាំងពីរនេះ ក៏នៅមានកន្លែងតូចៗជាច្រើនទៀត ជាពិសេសមួយនៅខាងជើង សៀមរាបផ្នែកកណ្ដាល ដែលមានប្រវែងទទឹងមធ្យម ៣០ គីឡូម៉ែត្រ និងមួយទៀតនៅខាងត្បូង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលមានទទឹងប្រវែង ៣០ គីឡូម៉ែត្រដូចគ្នា។ មកដល់កំពង់ហ្លួង ទំនាបនេះនៅសល់ទទឹងត្រឹមតែ ១៥ គីឡូម៉ែត្រប៉ុណ្ណោះ។ នៅក្នុងផ្ទៃទំនាបបឹងនេះ មានផ្ទៃរាបដ៏ធំល្វឹងល្វើយនៅខេត្តបាត់ដំបង និងកំពង់ធំ ដែលជាភូមិភាគទាប និងមួយភាគធំស្ថិតនៅក្រោមការគំរាមកំហែងនៃទឹកជំនន់នៅរដូវវស្សា។ តែទោះជាយ៉ាងនេះក្ដី ដីទំនាបបឹងមានសារៈសំខាន់យ៉ាងខ្លាំងក្នុងវិស័យកសិកម្ម។ ដីនៅតំបន់លិចទឹកនេះនៅតែអាចដាំស្រូវបាន ដែលគេហៅថា ស្រូវឡើងទឹក ដែលបង្ហាញពីភាពបត់បែននៃប្រព័ន្ធកសិកម្មខ្មែរ។ រីឯ ទំនាបទន្លេបួនមុខ គឺជាតំបន់ទំនាបដែលស្ថិតនៅសងខាងទន្លេបួនមុខ រួមមានទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និងទន្លេមេគង្គក្រោម។ ទំនាបនេះមានផ្ទៃធំទូលាយ និងចំណោតខ្សោយនៅផ្នែកខាងកើតទន្លេ ដូចជាទំនាបខេត្តព្រៃវែង និងស្វាយរៀង។ ចំណែកឯផ្នែកខាងលិចទន្លេ មានផ្ទៃតូចចង្អៀត ហើយងើបយ៉ាងរហ័សទៅរកជួរភ្នំក្រវាញ ដូចជានៅកំពង់ហ្លួង ទំនាបមានទទឹងមធ្យមត្រឹមតែ ១៥ គីឡូម៉ែត្រប៉ុណ្ណោះ ហើយមានត្រឹមតែ ១៣ គីឡូម៉ែត្រនៅខាងត្បូងតាខ្មៅ។ មិនត្រឹមតែប៉ុណ្ណោះ គេបានបែងចែកសណ្ឋានដីទំនាបទន្លេបួនមុខនេះជា ៣ ផ្នែកសំខាន់ៗ។ ផ្នែកទី ១ ជាភូមិភាគល្បាប់ម៉ត់ គឺជាផ្ទៃដីដែលនៅជាប់មាត់ទន្លេ មាត់បឹង និងជាយកោះនានា។ ភូមិភាគល្បាប់ម៉ត់នេះមានទទឹងពី ១០ ម៉ែត្រ ទៅរាប់រយម៉ែត្រ ដែលជាដីមានជីជាតិបំផុតសម្រាប់ដំណាំចំការ ដូចជាកប្បាស មន ព្រំ ថ្នាំជក់ និងបន្លែគ្រប់មុខ។ ភូមិភាគនេះហើយដែលមានប្រជាជនរស់នៅកុះករជាងភូមិភាគឯទៀតៗ ដោយសារភាពសម្បូរបែបនៃធនធានធម្មជាតិ និងភាពអំណោយផលសម្រាប់ការដាំដុះ។ ផ្នែកទី២ ជាភូមិភាគលិចទឹក គឺជាតំបន់ដែលព័ទ្ធពីក្រៅភូមិភាគល្បាប់ម៉ត់។ ភូមិភាគនេះមួយភាគធំត្រូវលិចទឹកនៅរដូវវស្សា ដោយសារទីតាំងរបស់វា។ វាជាភូមិភាគសំបូរទៅដោយបឹង វាលភក់ ព្រែក និងអូរ ដែលផ្ដល់នូវជីវចម្រុះដ៏សម្បូរបែប។ គេឃើញមានប្រជាជនរស់នៅយ៉ាងក្រាស់ក្រែលដែរនៅតំបន់នេះ ព្រោះសំបូរត្រីសម្រាប់ធ្វើអាហារ និងមានកន្លែងប្រកបរបរកសិកម្មបានគ្រប់គ្រាន់ផងដែរ ជាពិសេសការនេសាទ និងការដាំដុះស្រូវតាមរដូវកាលទឹកឡើងនិងចុះ។ ផ្នែកទី៣ គឺជាវាលស្រែធំល្វឹងល្វើយ វាលស្រែនេះលាតសន្ធឹងមើលដាច់កន្ទុយភ្នែក ដែលបន្តពីភូមិភាគលិចទឹក រហូតដល់ជើងភ្នំ ផ្នែកខាងលិច និងរហូតដល់ព្រំដែនវៀតណាម ផ្នែកខាងត្បូង និងខាងកើត។ វាគឺជាតំបន់ដ៏សំខាន់សម្រាប់ផលិតស្រូវ ដែលជាដំណាំកសិកម្មចម្បងរបស់ប្រទេស។ ជារួម ទំនាបកណ្ដាលនៃប្រទេសកម្ពុជា គឺជាមណ្ឌលដែលបំពេញមុខងារសំខាន់ណាស់ក្នុងវិស័យកសិកម្ម ព្រមទាំងជាមណ្ឌលផ្ដល់ត្រីយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតផង។ ក្នុងតំបន់ទំនាបកណ្ដាលទាំងមូល គេពុំឃើញមានភ្នំ ឬខ្ពង់រាបអ្វីធំដុំទេ គឺមានតែកូនភ្នំតូចៗរាយប៉ាយនៅកន្លែងនេះមួយ ឯនោះមួយ ដូចជាភ្នំនៅស្រុកបាទី ខេត្តតាកែវ បាភ្នំនៅខេត្តព្រៃវែង ភ្នំបាធាយ នៅខេត្តកំពង់ចាម ភ្នំក្រោម នៅខេត្តសៀមរាប ភ្នំកង្រី នៅខេត្តកំពង់ឆ្នាំង ជាដើម។ តំបន់វាលស្រែធំល្វឹងល្វើយច្រើនមាននៅក្នុងខេត្តបាត់ដំបង កំពង់ធំ កំពង់ចាម តាកែវ ព្រៃវែង និងស្វាយរៀង ដែលជាតំបន់ស្នូលនៃផលិតកម្មស្បៀងរបស់ប្រទេសកម្ពុជា។